ដំណើរកម្សាន្តនេសាទត្រីនៅទន្លេមេគង្គ គឺជាឱកាសមួយដ៏ល្អសម្រាប់អ្នកចូលចិត្តនេសាទ ឬអ្នកដែលចង់ស្វែងយល់ពីរបៀបរស់នៅរបស់អ្នកនេសាទខ្មែរតាមដងទន្លេដ៏ធំមួយនេះ។ បទពិសោធន៍នេះមិនត្រឹមតែជាការបន្ធូរអារម្មណ៍ពីភាពអ៊ូអរនៃជីវិតប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការជ្រមុជខ្លួនទៅក្នុងវប្បធម៌ដ៏សម្បូរបែបរបស់ប្រជាជនដែលរស់នៅតាមដងទន្លេផងដែរ។ ទន្លេមេគង្គគឺជាប្រភពជីវិតដ៏សំខាន់សម្រាប់ប្រជាជនរាប់លាននាក់នៅក្នុងតំបន់ ហើយការនេសាទនៅទីនេះនឹងបង្ហាញឱ្យយើងឃើញនូវទិដ្ឋភាពដ៏ពិតប្រាកដនៃជីវិតប្រចាំថ្ងៃរបស់ពួកគេ។ បទពិសោធន៍ដំបូងនិងសំខាន់បំផុតគឺការ ជិះទូកតាមដងទន្លេមេគង្គ ដែលជាការធ្វើដំណើរដ៏ស្ងប់ស្ងាត់និងបន្ធូរអារម្មណ៍បំផុត។ នៅលើទូក យើងអាចគយគន់ទេសភាពដ៏ស្រស់ត្រកាលនៃព្រៃឈើ និងភូមិឋានដែលនៅតាមមាត់ច្រាំងទន្លេ។ បទពិសោធន៍នេះនឹងអនុញ្ញាតឱ្យយើងមើលឃើញពីរបៀបដែលអ្នកស្រុកធ្វើដំណើរ និងប្រកបរបរចិញ្ចឹមជីវិតដោយពឹងផ្អែកលើទន្លេ។ មួយវិញទៀត យើងក៏អាចមានឱកាសដ៏ល្អដើម្បី រៀនសូត្រពីអ្នកនេសាទ ដែលមានបទពិសោធន៍យូរឆ្នាំអំពីបច្ចេកទេសនិងយុទ្ធសាស្ត្រនេសាទរបស់ពួកគេ។ ពួកគេនឹងបង្ហាញយើងពីរបៀបបោះសំណាញ់ ដាក់ទ្រូ ឬប្រើប្រាស់ត្រីងៀតសម្រាប់ចាប់ត្រីធំៗតាមរបៀបប្រពៃណី។ ការនេសាទមានលក្ខណៈប្លែកៗគ្នាទៅតាម រដូវកាលនេសាទ ដោយសារតែល្បឿនទឹកហូរនិងប្រភេទត្រីមានការប្រែប្រួលតាមរដូវវស្សានិងរដូវប្រាំង។ ជាធម្មតា រដូវប្រាំងគឺជាពេលដែលទឹកទន្លេស្រកចុះ ដែលធ្វើឱ្យការនេសាទងាយស្រួលជាងមុន។ ឧបករណ៍នេសាទក៏មានលក្ខណៈប្លែកៗគ្នាផងដែរដូចជា សំណាញ់ ទ្រូ លប និង សន្ទូច ដែលសុទ្ធសឹងតែជា ឧបករណ៍នេសាទ ដែលត្រូវបានប្រើប្រាស់តាំងពីបុរាណមកម្ល៉េះ។ ចុងក្រោយ បន្ទាប់ពីនេសាទបានហើយ យើងក៏អាចរីករាយជាមួយការ ភ្លក្សរសជាតិត្រីស្រស់ ដែលត្រូវបានចម្អិនភ្លាមៗនៅតាមមាត់ទន្លេ។ រសជាតិត្រីដែលចម្អិនដោយផ្ទាល់ដៃរបស់អ្នកនេសាទគឺមានភាពខុសប្លែកពីរសជាតិត្រីនៅតាមភោជនីយដ្ឋាន។ មានតំបន់ជាច្រើននៅតាមដងទន្លេមេគង្គដែលត្រូវបានគេពេញនិយមសម្រាប់ការនេសាទ និងការទស្សនា។ មួយក្នុងចំណោមតំបន់ទាំងនោះគឺ ខេត្តកំពង់ចាម និងត្បូងឃ្មុំ ដែលមានទន្លេធំទូលាយ និងមានសម្បូរត្រីច្រើនប្រភេទ។ នៅទីនោះ យើងក៏អាចទស្សនាភូមិអ្នកនេសាទ និងស្ពានគីហ្សូណាដែលតភ្ជាប់ពីខេត្តកំពង់ចាមទៅកាន់ខេត្តត្បូងឃ្មុំ។ រាជធានីភ្នំពេញ និងតំបន់ជុំវិញ ក៏ជាទីតាំងដ៏ងាយស្រួលមួយផងដែរសម្រាប់អ្នកដែលមិនចង់ធ្វើដំណើរឆ្ងាយ។ យើងអាចជិះទូកកម្សាន្តតាមទន្លេនៅជុំវិញកោះពេជ្រ ឬកោះនរា។ ប្រសិនបើចង់បានបទពិសោធន៍ដែលកាន់តែជិតស្និទ្ធជាមួយធម្មជាតិ យើងអាចធ្វើដំណើរទៅកាន់ ខេត្តក្រចេះ ដែលជាទីតាំងដ៏សំខាន់សម្រាប់មើល ផ្សោតទន្លេមេគង្គ។ ក្រៅពីការមើលផ្សោតហើយ យើងក៏អាចជួលទូកដើម្បីនេសាទតាមដងទន្លេដែលនៅជុំវិញផងដែរ។ ទីតាំងទាំងនេះសុទ្ធសឹងតែផ្តល់នូវបទពិសោធន៍ខុសៗគ្នាទៅតាមចំណង់ចំណូលចិត្តរបស់អ្នកដំណើរម្នាក់ៗ។ ដើម្បីឱ្យដំណើរកម្សាន្តប្រកបដោយផាសុកភាព យើងគួរតែ ត្រៀមខ្លួន ឱ្យបានល្អមុនពេលចេញដំណើរ។ យើងគួរតែស្លៀកសម្លៀកបំពាក់ស្រាលៗ មិនក្តៅ និងមានពណ៌ស្រអាប់ដែលស័ក្តិសមនឹងអាកាសធាតុក្តៅ។ ការពាក់មួកធំៗ វ៉ែនតា និងលាបឡេការពារកម្ដៅថ្ងៃគឺជារឿងចាំបាច់ណាស់ដើម្បីការពារស្បែកពីពន្លឺព្រះអាទិត្យ។ យើងក៏គួរតែមាន ថ្នាំបាញ់មូស និងថ្នាំប្រឆាំងនឹងសត្វល្អិតផ្សេងៗទៀត ដើម្បីការពារខ្លួនពីការខាំ។ ការមាន កាមេរ៉ា និងថ្មបម្រុងទុកក៏ជារឿងសំខាន់ផងដែរដើម្បីថតរូបភាពស្អាតៗទុកជាអនុស្សាវរីយ៍។ យើងក៏គួរតែយក ស្បែកជើង ឬស្បែកជើងផ្ទាត់ដែលមានលក្ខណៈងាយស្រួលដើម្បីចុះឡើងទូក។ វាជាការល្អប្រសើរប្រសិនបើយើងមាន កាបូបការពារទឹក ដើម្បីដាក់ទូរស័ព្ទដៃ ឬរបស់របរអេឡិចត្រូនិកផ្សេងទៀត។ ការរៀបចំខ្លួនបានល្អនឹងជួយឱ្យយើងរីករាយនឹងបទពិសោធន៍បានពេញលេញ។ ដំណើរកម្សាន្តនេសាទនេះផ្តល់នូវ អត្ថប្រយោជន៍ ជាច្រើនទាំងផ្លូវកាយនិងផ្លូវចិត្ត។ វាបានជួយឱ្យយើងអាចគេចចេញពីភាពតានតឹងក្នុងជីវិតប្រចាំថ្ងៃ និងសម្រាកជាមួយធម្មជាតិ។ ការផ្តោតអារម្មណ៍ទៅលើការនេសាទបានជួយឱ្យចិត្តរបស់យើងអាចស្ងប់ ហើយមានភាពធូរស្រាល។ លើសពីនេះ បទពិសោធន៍នេះក៏បានផ្តល់នូវឱកាសដ៏ល្អដើម្បី ស្វែងយល់ពីវប្បធម៌ខ្មែរ និងរបៀបរស់នៅរបស់ប្រជាជនតាមជនបទ។ យើងក៏បានរៀនពីការធ្វើការងារជាមួយគ្នា ហើយវាបានជួយឱ្យយើងយល់ច្បាស់ពីជីវិតរបស់ពួកគេ។ មួយវិញទៀត ការចូលរួមនៅក្នុងសកម្មភាពបែបនេះក៏បាន ជួយគាំទ្រសេដ្ឋកិច្ចមូលដ្ឋាន ដោយផ្ទាល់ផងដែរ។ យើងក៏បានទទួលចំណេះដឹងពីប្រព័ន្ធអេកូឡូស៊ីនៃទន្លេមេគង្គ និងសារៈសំខាន់នៃការថែរក្សាបរិស្ថាន។ អត្ថប្រយោជន៍ទាំងអស់នេះបានធ្វើឱ្យដំណើរកម្សាន្តនេសាទក្លាយជាបទពិសោធន៍ដែលមិនអាចបំភ្លេចបានសម្រាប់ជីវិត។ សរុបមក ដំណើរកម្សាន្តនេសាទត្រីនៅតាមដងទន្លេមេគង្គ មិនមែនគ្រាន់តែជាការនេសាទធម្មតានោះទេ ប៉ុន្តែវាជាការផ្សងព្រេង ការរៀនសូត្រ និងការភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិនិងមនុស្ស។